បណ្ដាញសិស្សបញ្ចប់ការសិក្សានៅកម្ពុជាបានកំពុងរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់។ បណ្ដាញនោះអាចជាក្រុមជជែកកម្សាន្តតាមហ្វេសប៊ុក តេឡេក្រាមដែលមានលក្ខណៈមិនផ្លូវការ។ ឬលក្ខណៈផ្លូវការជាង រួមមាន សមាគមសិស្សដែលបានបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់។ សមាគមទាំងនេះផ្ដល់នូវការគាំទ្រផ្នែកអាជីពការងារ បណ្តាញទំនាក់ទំនងដល់និស្សិតដែលទើបនឹងបញ្ចប់ការសិក្សា។ មានសកលវិទ្យាល័យជាច្រើននៅប្រទេសកម្ពុជាសព្វថ្ងៃ ទាំងរដ្ឋ និងឯកជនដែលបានរក្សាទំនាក់ទំនងយ៉ាងល្អជាមួយសិស្សដែលបានបញ្ចប់ការសិក្សាគ្រប់ជំនាន់។ គេក៏មានផ្ដល់នូវការបណ្តុះបណ្ដាលទាក់ទងនឹងអាជីពការងារ ទំនាក់ទំនងជាមួយនិយោជក និងការរៀបចំព្រឹត្តិការណ៍ ដើម្បីជួយសិស្សបញ្ចប់ការសិក្សាឱ្យចូលទៅកាន់ទីផ្សារការងារ។ ក្នុងនោះក៏មានការចូលរួមចំណែកពីរាជរដ្ឋាភិបាលផងដែរ ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។ ក្រសួងបានបង្កើតរបាយការណ៍ផែនការទីផ្សារការងារ និងទស្សនវិស័យ ដែលកំពុងទទួលបានការប្រើប្រាស់កាន់តែច្រើន ដើម្បីសម្របសម្រួលចំនួនសិស្សបញ្ចប់ការសិក្សាជាមួយតម្រូវការនិយោជក។ អង្គការអន្តរជាតិដូចជា អាយ អិល អូ ILO ក៏បានផ្តល់ព័ត៌មាន និងការណែនាំអំពីកម្មវិធីការងារសម្រាប់យុវជនកម្ពុជា ដោយលើកស្ទួយនូវនិន្នាការការងារយុវជនក្នុងតំបន់ និងសារៈសំខាន់នៃវិថីការងារដែលសមរម្យផងដែរ។ នៅក្នុងវិស័យការងារ បណ្តាញសិស្សបញ្ចប់ការសិក្សាមានតួនាទីជាស្ពានតភ្ជាប់តាមបីវិធីសំខាន់ៗគឺ ការចែករំលែកព័ត៌មាន ការបង្ហាត់ណែនាំ និងឱកាសសហការ។ សម្រាប់សិស្សបញ្ចប់ការសិក្សាថ្មីៗ ការទាក់ទងដំបូងជាមួយបណ្តាញសិស្សបញ្ចប់ការសិក្សាគឺតាមរយៈទំព័រហ្វេសប៊ុក ឬ “មជ្ឈមណ្ឌលអាជីព” របស់សាកលវិទ្យាល័យដែលបង្ហោះព័ត៌មាននានាស្ដីពីឱកាសការងារ។ សាកលវិទ្យាល័យឯកជន និងស្ថាប័នសាធារណៈធំៗមួយចំនួន មានមជ្ឈមណ្ឌលអាជីព និងបុគ្គលិកទំនាក់ទំនងសិស្សបញ្ចប់ការសិក្សាដែលមានតួនាទីជាក់លាក់។ សមាគមសិស្សបញ្ចប់ការសិក្សាដែលសកម្ម ដែលរៀបចំការជួបជុំ វេទិកាអនឡាញ ឬសិក្ខាសាលាជំនាញ ជួយបង្កើតសហគមន៍មួយដ៏រឹងមាំ និងគាំទ្រផ្នែកវិជ្ជាជីវៈ។ ពិព័រណ៍ស្ដីពីអាជីព និងការងារគឺជាព្រឹត្តិការណ៍សំខាន់ដែលនិយោជក សាកលវិទ្យាល័យ និងសិស្សបញ្ចប់ការសិក្សាអាចជួបគ្នាដើម្បីផ្លាស់ប្តូរឱកាស និងព័ត៌មានទីផ្សារការងារ។ ក្រុមសិស្សបញ្ចប់ការសិក្សាជំនាន់មុនៗ ដែលផ្អែកលើជំនាញជាក់លាក់ ជារឿយៗរៀបចំផ្ទាំងការងារផ្នែកជាក់លាក់ ដូចជាផ្នែកអប់រំ អង្គការ NGO ឬព័ត៌មានវិទ្យា ដើម្បីជួយឱ្យនិយោជក និងអ្នកដាក់ពាក្យអាចស្វែងរកការងារបានច្បាស់លាស់ជាងមុន។ ការចូលហាត់ការការងារ គឺជាវិធីសាស្ត្រស្តង់ដារដែលសិស្សភាគច្រើនប្រើដើម្បីចូលធ្វើការងារកន្លែងណាមួយ។ ហើយនិយោជកក៏រំពឹងថាបេក្ខជនត្រូវមានបទពិសោធន៍ការងារបន្តិចបន្តួចដែរ ទោះបីជាពួកគេមានតួនាទីតូចតាចក៏ដោយ។ ទោះបីជាយ៉ាងណា ការហាត់ការមានភាពខុសគ្នាយ៉ាងច្រើន ដោយកន្លែងខ្លះមានរចនាសម្ព័ន្ធត្រឹមត្រូវ មានអ្នកណែនាំ ប៉ុន្តែមានខ្លះទៀតមានរយៈពេលខ្លី មិនទទួលប្រាក់ខែ និងមានបទពិសោធន៍កំណត់។ ការចូលរួមរបស់វិស័យឯកជនជាមួយសាកលវិទ្យាល័យកំពុងប្រសើរឡើង ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះដែលមានការតភ្ជាប់រឹងមាំ ជាពិសេសក្នុងវិស័យទេសចរណ៍ ព័ត៌មានវិទ្យា និងឧស្សាហកម្មសម្លៀកបំពាក់។ គម្រោងសហការរវាងសាកលវិទ្យាល័យ និងសហគ្រាសដែលផ្តោតលើជំនាញបច្ចេកទេស និងជំនាញបៃតង កំពុងកើតមានឡើងជាទិសដៅថ្មីសម្រាប់វិថីការងារសិស្សទើបបញ្ចប់ការសិក្សា។ និយោជកធំៗដូចជាតាម ធនាគារ ក្រុមហ៊ុនទូរស័ព្ទ និងអង្គការ NGO កំពុងរៀបចំកម្មវិធីជ្រើសរើសបេក្ខជនដែលជាសិស្សបញ្ចប់ការសិក្សា និងកម្មវិធីហាត់ការ ដែលក្រុមហ៊ុនផ្សេងៗទៀតបានអនុវត្តតាម។ សហគ្រាសតូច និងមធ្យម មិនសូវមានកម្មវិធីជាក់លាក់សម្រាប់សិស្សបញ្ចប់ការសិក្សានោះទេ ប៉ុន្តែជាញឹកញាប់ជ្រើសរើសតាមការណែនាំពីសិស្សដែលបញ្ចប់ការសិក្សាមុន ឬតាមការផ្សព្វផ្សាយផ្ទាល់មាត់។ លីង ធីន LinkedIn និង ហ្វេសប៊ុក Facebook នៅតែជាវេទិកាសំខាន់សម្រាប់បណ្តាញសិស្សបញ្ចប់ការសិក្សា និងស្វែងរកការងារ ខណៈ តេឡេក្រាម Telegram ត្រូវបានប្រើសម្រាប់សម្របសម្រួលព័ត៌មាន។ ការបង្ហាត់ណែនាំពីសំណាក់សិស្សដែលបានបញ្ចប់ការសិក្សាជំនាន់មុនៗ បើទោះជាមានរចនាសម្ព័ន្ធឬមិនផ្លូវការក៏ដោយ ជួយឲ្យសិស្សឯទៀតឱ្យត្រៀមខ្លួនរួចរាល់ក្នុងការងារ និងយល់ដឹងអំពីការរំពឹងទុករបស់និយោជក។ ជាញឹកញាប់ សាលាអាជីវកម្ម និងបច្ចេកទេសបញ្ចូលមតិនិយោជកទៅក្នុងមាតិកាសិក្សារបស់ពួកគេ ដើម្បីជាជំនួយសម្រាប់សិស្សដែលបញ្ចប់ការសិក្សាថ្មីថ្មោង។។ បញ្ហាប្រឈមមួយគឺការផ្តោតការងារដែលតម្រូវជំនាញខ្ពស់នៅរាជធានីភ្នំពេញ ដែលធ្វើឲ្យសិស្សបញ្ចប់ការសិក្សានៅតាមខេត្តមានឱកាសតិចជាង។ សមត្ថភាពភាសា ជំនាញប្រើបច្ចេកវិទ្យាឌីជីថល និងជំនាញអនុវត្តន៍នៅកន្លែងធ្វើការជាកត្តាសំខាន់ដែលកំណត់ល្បឿននៃការរកការងាររបស់សិស្សបញ្ចប់ការសិក្សា។ និយោជកជាច្រើនបាននិយាយថា ពួកគេឲ្យតម្លៃលើចរិតលក្ខណៈ ឆន្ទៈក្នុងការរៀន និងភាពសមស្របក្នុងកន្លែងធ្វើការមិនតិចជាងចំណេះដឹងបច្ចេកទេសប៉ុន្មាននោះទេ។ អ្នកផ្តល់មូលនិធិ អង្គការ NGO និងដៃគូអភិវឌ្ឍន៍ បានផ្តល់ថវិកាជាផ្នែកនៃកម្មវិធីបង្កើនសមត្ថភាពរកការងារដែលតភ្ជាប់ការអប់រំជាមួយការអនុវត្តន៍ និងសហគ្រិនភាព។ គោលលនយោបាយសាធារណៈ ដូចជាការស្ទង់មតិអំពីទីផ្សារការងារ និងការកែលម្អការបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងធ្វើឲ្យវិថីការងាររបស់សិស្សបញ្ចប់ការសិក្សាកាន់តែមានភាពអាចទុកចិត្តបានជាងមុន។ មជ្ឈមណ្ឌលអាជីពដែលរួមបញ្ចូលទិន្នន័យទីផ្សារការងារ ការទំនាក់ទំនងនិយោជក និងសិស្សបានបញ្ចប់ការសិក្សាជំនាន់មុនៗ ព្រមទាំងការបណ្តុះបណ្តាល ទំនងជាជួយសិស្សទើបបញ្ចប់ការសិក្សាឱ្យទទួលបានលទ្ធផលល្អគួរកត់សម្គាល់។ បណ្តាញសិស្សបញ្ចប់ការសិក្សាដែលរឹងមាំ អាចជួយកាត់បន្ថយចំណាយជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន ដោយផ្តល់ការណែនាំដែលអាចទុកចិត្តបាន។ ព្រឹត្តិការណ៍ជួបជុំសិស្សគ្រប់ជំនាន់ និងកម្មវិធីចាប់ផ្តើមអាជីវកម្មដែលរៀបចំដោយសិស្សបញ្ចប់ការសិក្សា ជួយឲ្យសិស្សក្លាយជាអ្នកបង្កើតការងារ មិនមែនត្រឹមតែអ្នកស្វែងរកការងារទេ។ សមាគមវិជ្ជាជីវៈសម្រាប់គ្រូ បុគ្គលិកវិស្វកម្ម ឬវិស័យសុខាភិបាល ផ្តល់ជូននូវវិញ្ញាបនបត្រ ការបណ្តុះបណ្តាល និងបញ្ជីនិយោជក ដែលជួយណែនាំវិថីការងារដល់និស្សិតទើបបញ្ចប់ការសិក្សា។ ដើម្បីបង្កើនប្រសិទ្ធភាពផ្លូវការងារ អ្នកជំនាញបានណែនាំឲ្យបង្កើនស្តង់ដារគុណភាពនៃការហាត់ការ និងលើកទឹកចិត្តការសហការរវាងនិយោជកនិងសាកលវិទ្យាល័យ។ វេទិកាឌីជីថលដែលប្រមូលទិន្នន័យប្រវត្តិការងាររបស់សិស្សបញ្ចប់ការសិក្សា ព័ត៌មានការងារ និងសញ្ញាប័ត្របញ្ជាក់ពីជំនាញ អាចជួយធ្វើឲ្យដំណើរការតភ្ជាប់រវាងនិយោជកនិងបេក្ខជនមានភាពរហ័សជាងមុន។ សិស្សបញ្ចប់ការសិក្សាដែលចូលរួមយ៉ាងសកម្មក្នុងក្រុមសម្រាប់សិស្សគ្រប់ជំនាន់ ដូចជាជួយស្ម័គ្រចិត្ត ឬចូលរួមព្រឹត្តិការណ៍នានា អាចនឹងមានឱកាសរកការងារបានលឿនជាងសិស្សឯទៀត។ សាកលវិទ្យាល័យដែលតាមដានលទ្ធផលការងាររបស់សិស្សដែលបានបញ្ចប់ការសិក្សាជំនាន់មុនៗ និងបង្កើតបញ្ជីការងារជាសាធារណៈ អាចកែសម្រួលមាតិកាសិក្សាឲ្យសមស្របនឹងតម្រូវការទីផ្សារការងារបានល្អជាងមុន។ ទៅអនាគត វិថីការងាររបស់សិស្សបញ្ចប់ការសិក្សានៅកម្ពុជា នឹងត្រូវការទំនាក់ទំនងជាមួយប្រទេសជិតខាងយ៉ាងរឹងមាំ ដើម្បីតភ្ជាប់ទេព្យកោសល្យ និងជំនាញរបស់និស្សិតកម្ពុជាជាមួយទីផ្សារការងារ ASEAN។ បណ្ដាញដែលមានប្រសិទ្ធភាពបំផុត គឺការរួមបញ្ចូលសេវាដែលផ្អែកលើទិន្នន័យ ការចូលរួមសកម្មជាមួយសិស្សបញ្ចប់ការសិក្សាគ្រប់ជំនាន់ ការសហការរវាងនិយោជកក្នុងការបណ្តុះបណ្តាល និងការអនុវត្តដែលមានគុណភាព។ បើសិនជាកិច្ចការខាងលើអាចអាចដើរទន្ទឹមគ្នា កម្ពុជាអាចបំលែងប្រជាជនវ័យក្មេងរបស់ខ្លួនឲ្យក្លាយជាកម្លាំងពលកម្មប្រកបដោយផលិតភាព ដែលជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងខ្លា។ សរុបមកវិញ បណ្តាញសិស្សបញ្ចប់ការសិក្សាគ្រប់ជំនាន់ គឺជាផ្នែកសំខាន់មួយនៃប្រព័ន្ធការងារនៅកម្ពុជា ប៉ុន្តែនៅតែមានកម្រិតនៅឡើយ។